នំក្រឡានត្រូវបានគេចាត់ទុកជាអាហារប្រពៃណី និងជាផលិតផលទេសចរណ៍ដ៏សំខាន់មួយសម្រាប់ខេត្តបាត់ដំបង។ វាមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ និងយូរលង់ណាស់មកហើយ សម្រាប់អ្នកភូមិសំរោងក្នុង ភូមិនរា និងភូមិតាគោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ នំក្រឡានផលិតចេញពីអង្ករដំណើប លាយជាមួយសណ្ដែកខ្មៅ ខ្ទិះដូង និងគ្រឿងផ្សំមួយចំនួនទៀត រួចញាត់ចូលបំពង់ឫស្សី បន្ទាប់មកយកទៅដុត។ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទៅទស្សនាវត្តសំរោងក្នុង តែងតែចំណាយពេលទស្សនា ឈ្វេងយល់ និងសាកល្បងភ្លក្សរសជាតិនំក្រឡាននេះ។ ពាក្យ "ក្រឡាន" មានប្រភពចេញពីជនជាតិភាគតិចកូឡារបស់ប្រទេសភូមា ដែលបានរត់ភៀសខ្លួន និងបានរស់នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។ ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថា "នំក្រឡាន" ឱ្យស្រដៀងនឹងឈ្មោះជនជាតិភាគតិចកូឡា។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតក្រឡាន មានការវិវឌ្ឍជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ នំក្រឡានខេត្តបាត់ដំបងនៅតែរក្សាបានភាពល្បីល្បាញពីគុណភាពនិងរស់ជាតិឈ្ងុយឆ្ងាញ់ តាំងពីអតីត កាលរហូតមកដល់បច្ចុប្បន្ន។ គេយកក្រទ្បានទៅដុតរយៈពេលកន្លះម៉ោងទើបឆ្អិន ហើយយកមកសកដើម្បីដាក់លក់ឱ្យអតិថិជន។ ទម្រាំបានក្រឡានឆ្អិនដាក់លក់ យើងត្រូវឆ្លងកាត់ដំណាក់កាលដូចជា រកឫស្សី មិនចាស់និងមិនខ្ចីពេកទើបដុតទៅក្រឡានមានក្លិនឈ្ងុយ។ ក្រឡានបាត់ដំបង ត្រូវបានប្រជាពលរដ្ឋអ្នកនិយមបរិភោគទទួលស្គាល់ថា មានរសជាតិឈ្ងុយឆ្ងាញ់។ ប្រជាជននៅបាត់ដំបងលក់នំនេះជាលក្ខណៈគ្រួសារ។ បច្ចុប្បន្នក្នុងខេត្តបាត់ដំបង គេសង្កេតឃើញមានអ្នកលក់នំក្រឡានស្ទើរគ្រប់កន្លែងដូចជា នៅតាមទីផ្សារ ដងផ្លូវ ចំណតឡាន នៅតាមរមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗ។ ភ្ញៀវទេសចរទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗ តែងតែទិញក្រឡានដុតក្តៅៗ ដើម្បីផ្ញើសាច់ញ្ញាតិបងប្អូនមិត្តភក្តិសម្រាប់បរិភោគជាដើម។